ផ្លែព្រីង ជាផ្លែឈើមួយប្រភេទដែលកំពុងទទួលបានការពេញនិយមពីប្រជាជនកម្ពុជា។ ផ្លែព្រីងត្រូវបានគេដឹងថាជាផ្លែឈើព្រៃមួយប្រភេទដែលសម្បូរនៅតាមតំបន់ជនបទ។ ការពេញនិយមរបស់វាគឺដោយសារតែវាមានរសជាតិឆ្ងាញ់ប្លែកពីគេ ងាយស្រួលរក និងមានអត្ថប្រយោជន៍ចំពោះសុខភាព។ ផ្លែព្រីងមានរសជាតិ ជូរលាយផ្អែម ហើយមានជាតិទឹកច្រើន។ រសជាតិដ៏ប្លែកនេះបានធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ស្រស់ស្រាយ ជាពិសេសនៅពេលដែលញ៉ាំជាមួយអំបិលម្ទេស។ ផ្លែព្រីងមានផ្ទុកសារធាតុចិញ្ចឹមច្រើនដូចជា វីតាមីន C ដែលជួយដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលល្អសម្រាប់សុខភាពផងដែរ។ ផ្លែព្រីងជាផ្លែឈើដែលដុះដោយខ្លួនឯងនៅតាមព្រៃ ឬតាមតំបន់ជនបទ។ ដូច្នេះវាមានតម្លៃថោក ហើយងាយស្រួលរកទិញនៅតាមទីផ្សារ។ រដូវកាលផ្លែព្រីង អាចចាត់ទុកជាទូទៅថាជា រដូវវស្សា។ ក្នុងអំឡុងពេលនេះ ជាពិសេសនៅចន្លោះ ខែឧសភា ដល់ខែសីហា ដើមព្រីងនឹងផ្ដល់ផលផ្លែច្រើនជាងគេ។ ក្នុងរដូវនេះ ផ្លែព្រីងមានជាតិទឹកច្រើន ហើយមានរសជាតិជូរអែមឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ ផ្លែព្រីងក៏អាចមានផ្លែខ្លះៗដែរនៅក្រៅរដូវកាល។ ប្រទេសកម្ពុជាមានការអំណោយផលយ៉ាងខ្លាំងក្នុងការដាំដុះផ្លែឈើ។ ដីមានជីជាតិខ្ពស់ និងអាកាសធាតុត្រូពិចក្តៅសើមបានផ្តល់លក្ខខណ្ឌល្អបំផុតសម្រាប់ការលូតលាស់របស់ដំណាំផ្លែឈើជាច្រើនប្រភេទ។ សក្តានុពលនៃការដាំដុះ គឺអាកាសធាតុនៅកម្ពុជាមានលក្ខណៈអំណោយផលសម្រាប់ការដាំដុះផ្លែឈើ។ ភ្លៀងធ្លាក់នៅរដូវវស្សាជួយផ្តល់ជាតិទឹកគ្រប់គ្រាន់ដល់ដំណាំ ហើយពន្លឺព្រះអាទិត្យនៅរដូវប្រាំងជួយឲ្យផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់។ ប្រភេទផ្លែឈើ កម្ពុជាអាចដាំដុះផ្លែឈើបានយ៉ាងសម្បូរបែប ដូចជា ស្វាយ ធូរ៉េន មៀន ល្មុត ម្នាស់ ចេក ខ្នុរ និង ដូង ជាដើម។ តម្លៃសមរម្យ ដោយសារផលិតផលផ្លែឈើក្នុងស្រុកមានច្រើន ទើបវាមានតម្លៃថោកជាងផ្លែឈើដែលនាំចូលពីបរទេស។ ការនាំចូលផ្លែឈើទោះបីជាកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការដាំដុះផ្លែឈើក៏ដោយ ក៏នៅមានការនាំចូលផ្លែឈើមួយចំនួនពីប្រទេសជិតខាងដូចជា ថៃ វៀតណាម និង ចិន ផងដែរ។ ការនាំចូលនេះគឺដើម្បីបំពេញតម្រូវការទីផ្សារ ពិសេសសម្រាប់ផ្លែឈើដែលមិនអាចដាំដុះបាននៅកម្ពុជា ឬផ្លែឈើក្រៅរដូវកាល។ នៅក្នុងប្រទេសកម្ពុជាមានប្រភេទផ្លែព្រីងចំនួន ពីរប្រភេទ គឺ ព្រីងធម្មតា ជាប្រភេទព្រីងដែលមានទំហំតូច និងមានរសជាតិផ្អែមលាយជូរ។ ព្រីងស្រែ ជាប្រភេទព្រីងដែលមានទំហំធំជាងព្រីងធម្មតា ហើយមានរសជាតិជូរជាង។ ក្នុងចំណោមព្រីងទាំងពីរប្រភេទនេះ ព្រីងធម្មតា ទទួលបានការគាំទ្រជាងគេ ដោយសារវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលរក។